នំអុីជានំបង្អែមខ្មែរបុរាណមួយប្រភេទដែលពេញនិយមខ្លាំង ពិសេសក្នុងពិធីបុណ្យទានផ្សេងៗ។ នំនេះមានរសជាតិផ្អែម ឈ្ងុយក្លិនដូង និងទន់ល្មើយ ថែមទាំងងាយស្រួលធ្វើ ហើយគ្រឿងផ្សំវិញក៏មិនពិបាករកដែរ។ ការធ្វើនំអុីទាមទារឱ្យអ្នកធ្វើមានការយកចិត្តទុកដាក់ ដើម្បីធានាថាសាច់នំទន់ល្អឥតខ្ចោះ។ ដើម្បីចាប់ផ្តើមធ្វើនំអុី អ្នកត្រូវរៀបចំគ្រឿងផ្សំសំខាន់ៗមួយចំនួនឱ្យបានគ្រប់គ្រាន់ជាមុនសិន។ គ្រឿងផ្សំទាំងនោះរួមមាន ម្សៅដំណើប ដំឡូងជ្វា ត្រាវ ល្ពៅ ស្រកានាគ ស្ករស ល្ង ស្លឹកតើយ ខ្ទិះដូង អំបិលបន្តិច និងទឹក។ ការជ្រើសរើសម្សៅដំណើបដែលមានគុណភាពល្អ នឹងជួយឲ្យសាច់នំមានលក្ខណៈទន់ល្មើយ ។ ស្លឹកតើយគឺជាគ្រឿងផ្សំសំខាន់មួយ ដោយសារវាធ្វើឱ្យនំមានក្លិនឈ្ងុយ និងមានពណ៌បៃតងស្រស់ល្អ។ ដំឡូងជ្វាក៏ផ្តល់រសជាតិឆ្ងាញ់ និងធ្វើឱ្យនំមានពណ៌ស្អាតដែរ។ ខ្ទិះដូងនឹងធ្វើឲ្យនំអុីមានរសជាតិឆ្ងាញ់ប្លែក ព្រមទាំងបង្កើនក្លិនឈ្ងុយ។ ជំហានដំបូងគឺការលាយម្សៅដំណើប ដោយយើងត្រូវយកម្សៅដំណើបដាក់ចូលក្នុងចានធំមួយ រួចចាក់ទឹកចូលបន្តិចម្តងៗ។ សម្រាប់ទឹក យើងអាចប្រើទឹកធម្មតា ឬទឹកដែលច្របាច់ចេញពីស្លឹកតើយក៏បាន។ បន្ទាប់មកទៀត យើងត្រូវច្របាច់ម្សៅឲ្យសព្វ រហូតដល់ក្លាយជាសាច់ម្សៅរលោង និងទន់ល្មើយ។ ម្សៅដែលច្របាច់បានល្អគឺមិនជាប់ដៃឡើយ។ បើអ្នកចង់ឱ្យនំអុីមានពណ៌បៃតងស្រស់ ចូរប្រើទឹកស្លឹកតើយលាយច្របាច់ជាមួយម្សៅ។ ហើយបើចង់បានពណ៌ និងរសជាតិផេ្សងៗអាចប្រើ ដំឡូងជ្វា ត្រាវ ល្ពៅ ស្រកានាគ ទៅតាមចំណង់ចំណូលចិត្ត។ បន្ទាប់ពីច្របាច់ម្សៅបានល្អហើយ យើងចាប់ផ្តើមមូល ឬ លញ់ម្សៅជាដុំតូចៗ។ ជាទូទៅគេធ្វើវាឲ្យមានទំហំប៉ុនមេដៃ ឬតូចជាងបន្តិច។ យើងត្រូវប្រាកដថា នំទាំងអស់មានទំហំប្រហាក់ប្រហែលគ្នា ដើម្បីឱ្យវាឆ្អិនព្រមគ្នាល្អ។ ក្នុងអំឡុងពេលលញ់សាច់ម្សៅ យើងត្រូវដាក់ម្សៅបន្តិចនៅលើដៃ ដើម្បីកុំឱ្យនំស្អិតជាប់ដៃ។ នៅពេលលញ់ម្សៅរួចរាល់អស់ហើយ អ្វីដែលអ្នកត្រូវធ្វើគឺដាំទឹកឱ្យពុះ។ អ្នកត្រូវប្រាកដថាទឹកពុះខ្លាំងល្អ មុននឹងដាក់ម្សៅនំចូល ជាពិសេស ពេលដាក់នំចូល គឺត្រូវដាក់មួយៗ និងដោយប្រុងប្រយ័ត្ន។ យើងត្រូវដាក់ម្សៅនំចូលម្តងបន្តិចៗ កុំដាក់ច្រើនពេកព្រោះវានឹងធ្វើឲ្យទឹកឈប់ពុះ ហើយនំនឹងប្រែជារឹង។ នៅពេលនំអុីអណ្តែតឡើងលើផ្ទៃទឹក មានន័យថានំបានឆ្អិនហើយ ពេលនំឆ្អិន អ្នកអាចស្រង់វាចេញបាន។ ស្រង់នំអុីដែលឆ្អិនចេញពីទឹកពុះ រួចដាក់ត្រាំក្នុងទឹកត្រជាក់ភ្លាមៗ។ ការដាក់ត្រាំក្នុងទឹកត្រជាក់នេះគឺដើម្បីឲ្យនំនៅតែមានសភាពទន់ និងមិនជាប់គ្នា។ ទុកនំនៅក្នុងទឹកត្រជាក់មួយសន្ទុះ សឹមស្រង់ចេញដាក់ក្នុងកូនចាន ឬចានគោម។ អ្នកអាចទុកវាមួយឡែកសិន រហូតដល់ពេលដែលអ្នករៀបចំទឹកខ្ទិះរួចរាល់។ ជំហានបន្ទាប់គឺការរៀបចំទឹកខ្ទិះដូងសម្រាប់ទទួលទានជាមួយនំអុី។ យើងត្រូវចាក់ខ្ទិះដូងចូលក្នុងឆ្នាំង រួចដាក់ស្លឹកតើយបន្តិចដើម្បីឱ្យឈ្ងុយ និងដាក់ស្ករសចូលតាមចំណូលចិត្ត។ យើងក៏អាចបន្ថែមអំបិលបន្តិចដែរ ដើម្បីឲ្យទឹកខ្ទិះមានរសជាតិឆ្ងាញ់។ យើងត្រូវបន្តកូរខ្ទិះដូងរហូតទាល់តែស្កររលាយអស់ និងទុកឱ្យខ្ទិះដូងពុះបន្តិចសិន។ កុំទុកឲ្យខ្ទិះដូងពុះខ្លាំងពេក ព្រោះវានាំឱ្យនំមើលទៅមិនសូវស្អាត ដោយសារខ្លាញ់អណ្ដែតពីលើច្រើន មួយវិញទៀត វាថែមទាំងអាចប្រែរសជាតិទៅជា ល្វីង បន្តិច ឬមិនសូវឈ្ងុយដូចខ្ទិះដូងធម្មតាទៀតផង។ នៅពេលទឹកខ្ទិះឆ្អិនហើយ អ្នកអាចដួសនំអុីដែលបានស្រង់ទុកមកដាក់ក្នុងចាន រួចស្រោចទឹកខ្ទិះពីលើនំជាការស្រេច។ ជាចុងក្រោយ អ្នកអាចរោយគ្រាប់ល្ងលីងពីលើបន្តិច ដើម្បីបង្កើនសោភ័ណភាព និងរសជាតិ។ នំអុីអាចទទួលទានបានទាំងក្តៅ និងត្រជាក់ តាមចំណូលចិត្ត។ ការធ្វើនំអុីគឺជាដំណើរការដ៏សាមញ្ញ និងងាយស្រួល ដែលមិនតម្រូវឱ្យមានជំនាញ ឬបទពិសោធន៍ខ្ពស់ក្នុងការចម្អិនឡើយ។ លក្ខណៈពិសេសនៃរសជាតិដ៏ទាក់ទាញរបស់នំអុី ធ្វើឱ្យអ្នកដែលបានភ្លក់ហើយមានអារម្មណ៍ជាប់ចិត្ត និងចង់បន្តទទួលទានទៀត។